ចុងក្រោយ សម្លម្ជូរយួនជាសម្លមួយដែលគេចូលចិត្តធ្វើលក់តាមភោជនីយដ្ឋាននិងហាងម្ហូបខ្មែរមួយចំនួន មិនថារាជធានី ឬក៏បណ្តាខេត្តផ្សេងៗ។ ចំពោះគ្រឿងផ្សំដែលត្រូវដាក់ក្នុងសម្លមួយមុខនេះមាន ត្រីរ៉ស់ឬត្រីឆ្ដោរ ប៉េងប៉ោះ ម្នាស់ ដើមក្រអៅឈូក ត្រឡាច អំពិលទុំ ផ្សិតចំបើង ពងមាន់ រំដេង ខ្ទឹមស ២ទៅ៣ កំពឹស ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី ស្លឹកនាងវង ជីរណា ម្ទេស ២ទៅ៣ ផ្លែ និងខ្ទឹមបំពង។ រប្រៀបនៃការស្លសម្លម្ជូរយួន ជាដំបូងត្រីត្រូវកោសស្រកាឱ្យស្អាតរួចលាងទឹកកាត់ជាកង់ៗ បន្ទាប់មកយកបន្លែទៅចិត ប៉េងប៉ោះពុះជាបួនដុំ ក្រអៅឈូកកោតឬបកឱ្យបានស្អាតកាត់ជាកំណាត់ខ្លីៗ ត្រឡាចចិតជារាងចង្វាមូល ផ្សីតចំបើងពុះវាជាពីរឬអាចចិតតាមការចូលចិត្ត រីឯខ្ទឹមសនិងរំដេងត្រូវដំទុកមួយឡែក និងរៀបចំជីទុកបង់នៅពេលសម្លឆ្អិន។ មួយវិញទៀត ចំពោះត្រី អ្នកខ្លះគេយកទៅបំពងសិនមុននឹងស្ល ហើយខ្លះទៀតគេស្លត្រីស្រស់ ដែលទាំងអស់នេះជាចំណង់ចំណូលចិត្តរបស់អ្នកស្ល។ បន្ទាប់មកដាក់ឆ្នាំងឱ្យក្តៅរួចចាក់ប្រេងឆាចូលបន្តិចដាក់បំពងខ្ទឹមឱ្យឡើងក្រហមឈ្ងុយរួច ដួសខ្ទឹមទុកខ្លះ។ បន្ទាប់មក ចាក់ទឹកចូលត្រឹមបរិមាណល្មមនិងដាំឱ្យពុះ រួចហើយបង់គ្រឿងផ្សំ ដូចជា រំដេងដើម្បីបំបាត់ក្លិនឆ្អាប អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប ម្ជូរអំពិលទុំ និងត្រីចូល បន្ទាប់មកបង់បន្លែ ត្រឡាច ក្រអៅឈូក ផ្សិតចំបើង ម្នាស់។ រួចភ្លក្សរសជាតិតាមការចូលចិត្ត បន្ទាប់ពីបានប្រហែល៥នាទី ទើបដាក់បន្លែផ្សេងៗចូលតាមក្រោយដូចជា ប៉េងប៉ោះដែលជាបន្លែទន់។ ចុងក្រោយ ពេលបន្លែសម្លឆ្អិនដួសដាក់ចាន យើងត្រូវបង់ជីនិងខ្ទឹមបំពងចូលជាការស្រេច។ សម្លម្ជូរជាមុខម្ហូបខ្មែរ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ថែមទាំងជួយដល់សុខភាពទៀតផងធ្វើឱ្យរាងកាយរឹងមាំនិងជួយរក្សាការលូតលាស់បានល្អទៀតផង។